នៅក្នុងវប្បធម៌ខ្មែរ ការបង្ហាញការគោរពចំពោះព្រះសង្ឃ និងរូបសំណាកសាសនា ដូចជាព្រះពុទ្ធអង្គ គឺជាទម្លាប់ដែលបានចាក់ឫសយ៉ាងជ្រៅ។ វាពាក់ព័ន្ធទាំង ពាក្យពេចន៍ និង កាយវិការ ដែលត្រូវបានអនុវត្តជាញឹកញាប់នៅ ពេលវេលា និងនៅ ទីកន្លែង ជាក់លាក់។ នៅពេលនិយាយទៅកាន់ព្រះសង្ឃ និងរូបសំណាកសាសនា ពាក្យពេចន៍ជាក់លាក់ត្រូវបានប្រើដើម្បីបង្ហាញការគោរព និងការបន្ទាបខ្លួន។ ពាក្យនិមន្ត មានន័យថា "អញ្ជើញ" ឬ "សូមព្រះសង្ឃធ្វើអ្វីមួយ"។ ឧទាហរណ៍ថា"និមន្តព្រះអង្គឆាន់ចង្ហាន់" ដែលមានន័យថា "សូមនិមន្តព្រះអង្គឆាន់ចង្ហាន់"។ ខ្ញុំព្រះករុណា ស្រដៀងនឹងខ្ញុំម្ចាស់ ពាក្យនេះមានន័យថា "ខ្ញុំដែលជាអ្នកមានករុណា" ឬ "ខ្ញុំដែលស្វែងរកករុណា" ដោយសង្កត់ធ្ងន់ម្តងទៀតលើការបន្ទាបខ្លួន។ ខ្ញុំម្ចាស់នេះមានន័យថា "ខ្ញុំបាទ នាងខ្ញុំ" ហើយជាវិធីបន្ទាបខ្លួនយ៉ាងខ្លាំងសម្រាប់ឧបាសក ឧបាសិកា សំដៅលើខ្លួនឯងនៅពេលនិយាយទៅកាន់ព្រះសង្ឃ ស្រដៀងនឹង "ខ្ញុំបម្រើព្រះអង្គ"។ ឯពាក្យករុណាពាក្យនេះមានន័យថា "មេត្តា" ឬ "ករុណា" ប៉ុន្តែនៅពេលប្រើជាពាក្យឧទានដោយឧបាសក ឧបាសិកា វាមានន័យថា "ករុណាព្រះអង្គ" ឬ "ខ្ញុំយល់ហើយព្រះអង្គ" ដែលបង្ហាញពីការបន្ទាបខ្លួន និងការយល់ព្រម។ ពាក្យ លោកតា នេះគឺជាពាក្យគោរពសម្រាប់បុរសចំណាស់ ដែលជារឿយៗត្រូវបានប្រើប្រាស់ក្រៅផ្លូវការសម្រាប់ព្រះសង្ឃចំណាស់ ស្រដៀងនឹង "លោកយាយ" ឬ "លោកតា"។ សូមព្រះអង្គ ពាក្យនេះបកប្រែថា "ឱព្រះអង្គដ៏ថ្លៃថ្លា" ឬ "ព្រះករុណា" វាគឺជាវិធីផ្លូវការ និងគោរពដើម្បីនិយាយទៅកាន់ព្រះសង្ឃដោយផ្ទាល់។ ទូលបង្គំសូមលំអោនកាយគោរព មានន័យថា "ខ្ញុំសូមលំអោនកាយគោរពដោយបន្ទាបខ្លួន"។ ឃ្លានេះអមដោយការឱនកាយ ហើយត្រូវបានប្រើដើម្បីបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ ខ្ញុំម្ចាស់សូមថ្វាយបង្គំ នេះគឺជាការសំពះគោរពយ៉ាងខ្ពស់បំផុត ដែលមានន័យថា "ខ្ញុំសូមលំអោនកាយថ្វាយបង្គំ" ឬ "ខ្ញុំសូមគោរពបូជា"។ វាត្រូវបានប្រើនៅពេលជួបព្រះសង្ឃដំបូង ឬនៅពេលចាប់ផ្តើមការសន្ទនា។ សកម្មភាពរាងកាយក៏សំខាន់ដូចពាក្យពេចន៍ដែរក្នុងការបង្ហាញការគោរព។ ការលំអោនកាយនៅពេលសំពះព្រះសង្ឃ អ្នកគួរតែឱនក្បាល និងដងខ្លួនបន្តិច។ សំពះបែបប្រពៃណីរបស់ខ្មែរ ដែលពាក់ព័ន្ធនឹងការផ្គុំបាតដៃចូលគ្នា ដូចជាការបន់ស្រន់ កម្ពស់ដៃបង្ហាញពីកម្រិតនៃការគោរព។ នៅពេលសំពះព្រះសង្ឃ ចុងម្រាមដៃគួរតែស្ថិតនៅត្រឹមច្រមុះ ឬថ្ងាស។ យើងក៏ត្រូវបង្ហាញការគោរពចំពោះព្រះពុទ្ធរូបឬ ព្រះពុទ្ធបដិមា ផងដែរ ព្រោះរូបសំណាកទាំងអស់តំណាងឲ្យព្រះសង្ឃ។ វាជាការសំខាន់ណាស់ក្នុងការស្តាប់ព្រះសង្ឃដោយយកចិត្តទុកដាក់ និងគោរពនៅពេលព្រះសង្ឃសំដែងសង្ឃដីកា។ ការដឹងថាពេលណា និងកន្លែងណាត្រូវអនុវត្តការសំពះទាំងនេះគឺសំខាន់ណាស់។ នៅពេលព្រះសង្ឃនិមន្តបិណ្ឌបាត្រ ប្រសិនបើអ្នកជួបព្រះសង្ឃបិណ្ឌបាត្រ វាជាទម្លាប់ក្នុងការប្រគេនចង្ហាន់ និងធ្វើការ សំពះ គោរព ឬសូម្បីតែ ថ្វាយបង្គំ ប្រសិនបើអ្នកប្រគេនចង្ហាន់។ នៅវត្តអារាម ការគោរពគឺសំខាន់បំផុត នៅពេលចូលសាលាឆាន់ ឬ វិហារ វាជាការសមរម្យក្នុងការ ថ្វាយបង្គំ បីដងនៅមុខព្រះពុទ្ធបដិមា។ នៅពេលនិយាយទៅកាន់ព្រះសង្ឃនៅក្នុងវត្ត សូមប្រើភាសា និងកាយវិការគោរពដែលសមរម្យ។ នៅពេលព្រះសង្ឃសំដែងធម្មទេសនាដល់ពុទ្ធបរិស័ទ សូមឆ្លើយតបដោយ ករុណា ប្រសិនបើសមរម្យ ហើយតែងតែប្រើភាសាគោរពនៅពេលនិយាយជាមួយព្រះអង្គ។ សូមយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អ្នក ជៀសវាងបែរខ្នងដាក់ព្រះពុទ្ធបដិមា ឬព្រះសង្ឃ ហើយតែងតែប្រើការសំពះ និងទម្រង់នៃការនិយាយដែលត្រឹមត្រូវ។ ការគួរសមជាមួយព្រះសង្ឃ និងរូបសំណាកព្រះពុទ្ធអង្គ គឺជាការបង្ហាញពីសេចក្ដីគោរព និងការរក្សាសីលរបស់ពុទ្ធសាសនិក។ វាគឺជាផ្នែកមួយដ៏ សំខាន់នៃវប្បធម៌ និងប្រពៃណីជាតិខ្មែរដែលមានតាំងពីបុរាណកាលមកម៉្លេះ។ ពេលជួបជាមួយព្រះសង្ឃ យើងត្រូវសំពះបីដង ដើម្បីបង្ហាញសេចក្ដីគោរព។ នៅពេលដាក់បាតមិនគួរចូលជិតព្រះសង្ឃពេកទេ ដើម្បីជៀសវាងការប៉ះពាល់ព្រះសង្ឃ ជាពិសេសឧបាសិកា។ មុនចូលទៅក្នុងវត្ត កុដិ សាលាឆាន់ ឬទីកន្លែងផ្សេងៗទៀត ត្រូវតែដោះស្បែកជើង និងឈប់និយាយពាក្យមិនសមរម្យ។ នៅពេលឈានដល់ខាងមុខរូបសំណាកព្រះពុទ្ធ ត្រូវតែលើកដៃសំពះ។ ត្រូវស្លៀកពាក់ឲ្យបានសមរម្យនៅពេលទៅវត្ត ជៀសវាងការបញ្ចេញសាច់មុខព្រះសង្ឃ។ ពេលមានពិធីបួស ឬបុណ្យសាសនា នានាត្រូវអង្គុយឲ្យស្ងៀមៗនៅនឹងមួយកន្លែង ដើម្បីបង្ហាញពីកាយវិការសមរម្យ និងការគោរព។ មិនគួរធ្វើកាយវិការ ចាប់ដៃទៅលើរូបព្រះពុទ្ធអង្គឡើយ។ ការសំពះគឺជាសញ្ញានៃការគោរព និងសីលធម៌នៅក្នុងខ្លួន។ ពេលព្រះអង្គនិមន្តមកសូត្រមន្តនៅផ្ទះ យើងមិនគួរដាក់របស់របរនៅលើព្រះកេសទ្រង់ឡើយ។ ត្រូវបង្រៀនកុមារឲ្យចះគោរពព្រះសង្ឃ និងរូបព្រះតាំងពីតូច។ ការប្រមាថព្រះសង្ឃ ឬរូបព្រះពុទ្ធអាចបណ្តាលឲ្យមានបាប។ នៅពេលដែលនិយាយអំពីព្រះសង្ឃ គួរប្រើពាក្យសង្ឃស័ព្ទ។ មិនគួរចាក់បាសសំឡេងខ្លាំងៗនៅក្បែរវត្តឡើយ ព្រោះទីវត្តអារាមជាកន្លែងរក្សាសីល តម្រូវឲ្យមានភាពស្ងប់ស្ងាត់។ ក្នុងករណីដែលដើរកាត់ព្រះសង្ឃត្រូវអោនគោរពជានិច្ច។ អ្នកដែលមកជួបព្រះសង្ឃក្នុងបំណងទទួលការអប់រំ ត្រូវសំពះនិងស្តាប់ដោយមានការគោរព។ ពេលចាកចេញ ត្រូវសំពះលាជាការគោរព។